របាំកាប់ក្របីផឹកស្រា គឺជាទម្រង់របាំប្រជាប្រិយខ្មែរមួយប្រភេទដ៏ចំណាស់ និងមានលក្ខណៈប្លែក ដែលគេច្រើនឃើញសម្តែងនៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា។ ជាពិសេសក្នុងចំណោមជនជាតិដើមភាគតិចដូចជា ព្នង ទំពួន គ្រឹង ចារ៉ាយ និងស្ទៀង ជាដើម។ របាំនេះមិនមែនគ្រាន់តែជាការសម្តែងលេងកម្សាន្តនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់នៃ ពិធីសាសនា និងជំនឿ របស់ពួកគេ។ ដើម្បីគោរពដឹងគុណ និងសុំពរជ័យពីម្ចាស់ទឹកម្ចាស់ដី ព្រលឹងអ្នកតា ឬវិញ្ញាណបុព្វបុរស។ របាំកាប់ក្របីផឹកស្រាមានប្រវត្តិទាក់ទងនឹងរបៀបរបបនៃការរស់នៅ ការបង្កបង្កើនផល និងជំនឿពីបុរាណរបស់សហគមន៍ជនជាតិដើមភាគតិច។ របាំនេះកើតចេញពីពិធីបូជាយញ្ញក្របី ដែលជាពិធីដ៏ពិសិដ្ឋបំផុតមួយក្នុងចំណោមជនជាតិដើមភាគតិច។ ដើម្បី សុំសេចក្តីសុខ សេចក្តីចម្រើន ដល់ផលដំណាំបរិបូរណ៍។ និងការបណ្តេញឧបទ្រពចង្រៃ និងការព្យាបាលជម្ងឺ។ ការបូជាក្របីត្រូវបានគេជឿថាជាការលះបង់ដ៏ធំធេងមួយ ដើម្បីទទួលបានការប្រោសប្រទានពរជ័យពីអាទិទេព ឬវិញ្ញាណដែលពួកគេគោរព។ ក្របីត្រូវបានគេចាត់ទុកជាសត្វដ៏មានតម្លៃ និងជាតំណាងឱ្យកម្លាំងពលកម្មក្នុងការងារកសិកម្ម។ ការបូជាក្របីក្នុងពិធីនេះ គឺជានិមិត្តរូបនៃការដឹងគុណចំពោះគុណប្រយោជន៍ដែលធម្មជាតិ និងវិញ្ញាណបានផ្តល់ឱ្យ។ ការផឹកស្រា ជាទូទៅស្រាពាង ឬស្រាអង្ករ នៅក្នុងពិធី គឺជានិមិត្តរូបនៃការជួបជុំ សាមគ្គីភាព និងការចែករំលែកសេចក្តីរីករាយជាមួយគ្នា។ វាជាភេសជ្ជៈដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងពិធីប្រពៃណីរបស់ពួកគេ។ របាំកាប់ក្របីផឹកស្រាជាធម្មតាត្រូវបានសម្តែងនៅទីធ្លាធំទូលាយ ដោយមានការចូលរួមពីអ្នកភូមិទាំងចាស់ទាំងក្មេង។ របាំនេះមិនកំណត់ពីអាជីពរបស់អ្នករាំ ឬប្រកាន់នៃភេទនោះទេ។ អ្នកភូមិទាំងប្រុសទាំងស្រីអាចចូលរួមបានដូចគ្នា ព្រមទាំងកុមារផងដែរ។ ពួកគេរាំដោយសេរី ប៉ុន្តែមានចលនាសំខាន់ៗមួយចំនួនដែលបង្ហាញពីសកម្មភាពក្នុងពិធី។ អ្នករាំស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិដើម។ ដែលជារឿយៗមានពណ៌ស្រស់ឆើតឆាយ និងតុបតែងដោយអង្កាំ ឬគ្រឿងលម្អផ្សេងៗ។ របាំនេះត្រូវបានអមដោយតន្ត្រីកន្ទ្រឹម ឬវង់ភ្លេងប្រពៃណីរបស់ជនជាតិដើម ដែលមានឧបករណ៍ដូចជា គង ជាពិសេសគងធំៗ ស្គរ និងត្រែជាដើម។ សំឡេងគងមានតួនាទីសំខាន់ណាស់ក្នុងការកំណត់ចង្វាក់ និងបង្កើនភាពអឹកធឹកនៃបរិយាកាសពិធី។ ចលនារបាំមិនមានលក្ខណៈស្មុគស្មាញ ឬបង្ហាញការស្លាប់នៃសត្វក្របីនោះទេ វាក្រាន់តែបង្ហាញពីសកម្មភាពសំខាន់ៗនៃពិធីបូជា។ អ្នករាំខ្លះអាចធ្វើត្រាប់តាមកាយវិការរបស់ក្របី ដូចជាការដើរ ការបោល ឬការដួល។ ហើយអ្នករាំខ្លះទៀតអាចធ្វើត្រាប់តាមការកាន់ដាវ ឬពូថៅ និងការកាប់ទៅលើក្របី។ ការរាំនៃរបាំនេះគឺគេរាំជុំវិញសសរបូជាដែលគេបានរៀបចំ។ ពេលដល់វត្គផឹកស្រា អ្នករាំធ្វើត្រាប់ផឹកស្រាពីពាងដោយប្រើទុយោឫស្សីវែង។ អ្នករាំទាំងអស់ រាំដោយទឹកមុខរីករាយ ស្រែកហ៊ោកញ្ជ្រៀវ បន្ទាប់ពីផឹកស្រាជាមួយគ្នា។ របាំកាប់ក្របីផឹកស្រា គឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិចនៅកម្ពុជា។ របាំនេះគឺជាមធ្យោបាយមួយក្នុងការថែរក្សា និងបង្ហាញពីជំនឿបុរាណរបស់ពួកគេ។ វាជាការបង្ហាញពីការគោរពចំពោះធម្មជាតិ និងធនធានដែលបានចិញ្ចឹមជីវិតពួកគេ។ ពិធីនេះប្រារព្ធឡើងដើម្បីឲ្យឱកាសសម្រាប់សមាជិកសហគមន៍ជួបជុំគ្នា ពង្រឹងចំណងមិត្តភាព និងចែករំលែកសេចក្តីរីករាយ។ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន ការសម្តែងរបាំនេះឡើងវិញ គឺជាការរួមចំណែកដល់ការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិច។ សរុបមក របាំកាប់ក្របីផឹកស្រា គឺជាទម្រង់សិល្បៈដ៏សម្បូរបែប ដែលមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿ សាសនា និងរបៀបរបបនៃការរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជាផងដែរ។